ការប្រើប្រាស់ពាក្យពេចន៍គោរពចំពោះញាតិមិត្តចាស់ទុំ និងសាច់ថ្លៃ គឺជាគុណតម្លៃមួយដ៏ល្អនៅក្នុងវប្បធម៌និងសង្គមខ្មែរ។ វាឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ ការគោរពប្រតិបត្តិ និងសេចក្តីស្រឡាញ់ដែលក្មេងជំនាន់ក្រោយមានចំពោះចាស់ទុំ។ ពាក្យគោរពចាស់ទុំ សំដៅលើពាក្យពេចន៍ ឬឃ្លាដែលយើងប្រើដើម្បីបង្ហាញការគួរសម ការកោតក្រែង និងដឹងគុណចំពោះអ្នកដែលមានវ័យចាស់ ឬឋានៈខ្ពស់ជាងយើង។ នៅក្នុងបរិបទសង្គមខ្មែរ ពាក្យគោរពមានសារៈសំខាន់ណាស់ វាជាសសរស្តម្ភនៃវប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ ដែលបានបន្សល់ទុកពីដូនតាពីជំនាន់មួយទៅជំនាន់មួយ។ លើសពីនេះ វាជាការបង្ហាញនូវការដឹងគុណ និងកតញ្ញូចំពោះគុណធំធេងរបស់អ្នកចាស់ទុំ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់ចំណេះដឹង សីលធម៌ រួមទាំងបទពិសោធន៍ជីវិតដ៏មានតម្លៃ។ មិនតែប៉ុណ្ណោះ ការប្រើពាក្យគោរពក៏ជួយថែរក្សាសុខដុមរមនា ការគោរពគ្នាទៅវិញទៅមក និងភាពត្រឹមត្រូវក្នុងគ្រួសារនិងសង្គមជាតិផងដែរ។ ដែលទាំងអស់នេះបានបង្កើតបរិយាកាសនៃការយោគយល់គ្នា និងការរាប់អានគ្នាទៅវិញទៅមកដោយគ្មានភាពរអាក់រអួល។ ម្យ៉ាងទៀត អ្នកចេះប្រើពាក្យគោរពត្រឹមត្រូវ ត្រូវបានគេមើលឃើញថាជាមនុស្សថ្លៃថ្នូរ សុភាពរាបសា និងមានការអប់រំខ្ពស់ ដែលឆ្លុះបញ្ចាំងពីចរិតលក្ខណៈនិងសីលធម៌ល្អរបស់ពួកគេ។ ចំពោះញាតិចាស់ទុំដែលជាខ្សែស្រឡាយផ្ទាល់ ឬមានទំនាក់ទំនងជិតស្និទ្ធក្នុងគ្រួសារ ខ្មែរយើងមានពាក្យគោរពច្រើនប្រភេទ ដែលបង្ហាញពីភាពស្និទ្ធស្នាល និងការគោរពទៅតាមឋានៈ និងវ័យរបស់ពួកគាត់។ ក្នុងចំណោមពាក្យទាំងនោះដែលបង្ហាញពីដឹងគុណ និងការគោរព មានដូចជា លោកឪពុក ប៉ា ឬពុកគឺ សម្រាប់ឪពុក ដែលជាអ្នកផ្ដល់កំណើត និងជាអ្នកទំនុកបម្រុងគ្រួសារ។ សម្រាប់ម្ដាយ ជាអ្នកផ្ដល់កំណើត ចិញ្ចឹមបីបាច់ដោយក្ដីស្រឡាញ់ និងភាពកក់ក្ដៅវិញគេប្រើ អ្នកម្ដាយ ម៉ាក់ ម៉ែ ដែលបង្ហាញពីដឹងគុណ ការគោរពចំពោះគាត់។ រីឯជីតា ជាឪពុករបស់ឪពុកម្ដាយយើង ត្រូវបានគេគោរពជាអ្នកមានគុណ ជាអ្នកមានបទពិសោធន៍ជីវិតច្រើន ត្រូវគេហៅថា តា លោកតា ឬកុងជាដើម។ ពូ ឬលោកពូ សម្រាប់ហៅបងប្អូនប្រុសរបស់ឪពុកម្ដាយយើងដែលមានអាយុតិចជាងពួកគាត់ ហើយ មីង ឬអ្នកមីង សម្រាប់បងប្អូនស្រីរបស់ឪពុកម្ដាយយើងដែលមានអាយុតិចជាងឪពុកម្តាយយើង។ ចំណែកឯ អ៊ំ ឬលោកអ៊ំ គឺសម្រាប់បងប្អូនប្រុសស្រីរបស់ឪពុកម្ដាយយើងដែលមានអាយុច្រើនជាងពួកគាត់ ដែលបង្ហាញពីការគោរពខ្ពស់ចំពោះអ្នកមានវ័យចំណាស់ជាងយើង។ សម្រាប់បងប្អូនបង្កើត ឬបងប្អូនជីដូនមួយដែលមានអាយុច្រើនជាងយើង គេប្រើពាក្យ បង បងស្រី បងប្រុសដែលបង្ហាញពីការគោរព និងឲ្យតម្លៃ។ បើក្រលែកមើលការគោរពចំពោះសាច់ថ្លៃវិញ វាជាកត្តាសំខាន់ណាស់ក្នុងការរក្សាទំនាក់ទំនងគ្រួសារឲ្យបានល្អប្រសើរ។ ដែលនេះបង្ហាញពីការគោរពចំពោះគ្រួសារខាងប្តី ឬខាងប្រពន្ធ ដែលជាការបង្ហាញពីការទទួលយកគ្រួសារថ្មីចូលមកក្នុងជីវិតយើង។ ពាក្យគោរពសម្រាប់សាច់ថ្លៃមានដូចជាលោកឪពុកក្មេក ប៉ាក្មេក ពុកក្មេក គឺសម្រាប់ឪពុករបស់ប្តី ឬប្រពន្ធ ដែលការគោរពពួកគាត់គឺជាការគោរពឪពុកម្ដាយខ្លួនឯងដែរ។ សម្រាប់ម្ដាយរបស់ប្ដី ឬប្រពន្ធ ដែលជាអ្នកផ្ដល់កំណើត និងចិញ្ចឹមបីបាច់គូស្រកររបស់យើង គេតែងហៅថា ម្ដាយក្មេក ឬ ម៉ាក់ក្មេក ដែលបង្ហាញពីការគោរព និងដឹងគុណ។ រីឯបងប្អូនរបស់ប្ដី ឬប្រពន្ធដែលមានអាយុច្រើនជាង យើងអាចហៅថា បងថ្លៃ, បងស្រីថ្លៃ ឬ បងប្រុសថ្លៃ ដើម្បីបង្ហាញពីការគោរពចំពោះភាពចាស់ទុំរបស់ពួកគាត់។ ចំណែកឯបងប្អូនរបស់ប្ដី ឬប្រពន្ធដែលមានអាយុតិចជាង យើងហៅថា ប្អូនថ្លៃ, ប្អូនស្រីថ្លៃ ឬ ប្អូនប្រុសថ្លៃ ទោះបីជាហៅប្អូនក៏ដោយ ក៏វាបង្ហាញពីភាពគួរសម និងការរាប់អានផងដែរ។ បន្ថែមពីនេះ គេក៏ប្រើពាក្យ ពូថ្លៃ មីងថ្លៃ អ៊ំថ្លៃ សម្រាប់បងប្អូនរបស់ឪពុកក្មេក ឬម្ដាយក្មេក ទៅតាមវ័យ និងទំនាក់ទំនងក្នុងគ្រួសារខាងសាច់ថ្លៃ។ ការប្រើប្រាស់ពាក្យគោរពចំពោះសាច់ថ្លៃ គឺជាសញ្ញាដែលបង្ហាញពីភាពគួរសមក្នុងការរក្សាទំនាក់ទំនងគ្រួសារថ្មីឱ្យបានល្អ។ វាជួយបង្កើតបរិយាកាសនៃក្ដីស្រឡាញ់ និងការយោគយល់គ្នាទៅវិញទៅមក។ ការប្រើប្រាស់ពាក្យគោរពមិនត្រឹមតែត្រូវដឹងពាក្យនោះទេ តែត្រូវចេះប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមកាលៈទេសៈ បុគ្គល និងបរិបទសង្គមផងដែរ។ ពេលជួបចាស់ទុំ ឬចាប់ផ្ដើមនិយាយ គួរប្រើពាក្យគោរពដូចជា "សូមគោរព" "សូមជំរាបសួរ" "សូមជម្រាបលា" ជាដើម ដែលបង្ហាញពីការគោរព និងការគួរសមរបស់យើង។ ត្រូវប្រើពាក្យគោរពនៅពេលចាប់ផ្ដើម ឬបញ្ចប់ការនិយាយ ហើយជៀសវាងពាក្យអសុរោះ ឬមិនសមរម្យ ដែលនេះបង្ហាញពីសីលធម៌របស់យើង។ លើសពីនេះ ពេលសរសេរលិខិត ឬសារទៅកាន់ចាស់ទុំ ត្រូវប្រើពាក្យគោរពឱ្យបានត្រឹមត្រូវ និងសមរម្យតាមកាលៈទេសៈ ព្រោះភាសាសរសេរទាមទារភាពប្រយ័ត្នប្រយែងខ្ពស់។ ក្រៅពីពាក្យសម្ដី ការប្រើប្រាស់ពាក្យគោរពត្រូវភ្ជាប់ជាមួយទឹកមុខញញឹមស្រស់ កាយវិការឱនលំទោន និងភាពសុភាពរាបសា ដើម្បីបង្កើនតម្លៃនៃការគោរព និងបង្ហាញពីភាពស្មោះត្រង់ចេញពីចិត្ត។ ទោះបីជាក្នុងគ្រួសារខ្លះមានភាពស្និទ្ធស្នាលខ្លាំងក៏ដោយ ពាក្យគោរពអាចត្រូវបានសម្រួលឱ្យសាមញ្ញបន្តិច តែនៅតែរក្សាបានខ្លឹមសារនៃការគោរពដដែល។ នេះជាការគោរពដោយក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលផ្ទាល់ខ្លួន។ យ៉ាងណាមិញ ក្នុងយុគសម័យទំនើបដែលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការផ្លាស់ប្ដូរសង្គមយ៉ាងឆាប់រហ័សនេះ ការប្រើប្រាស់ពាក្យគោរពក៏មានការផ្លាស់ប្ដូរខ្លះដែរ ជាពិសេសក្នុងចំណោមយុវជនសម័យថ្មី។ យុវជនមួយចំនួនមានទំនោរប្រើពាក្យខ្លីៗ ឬកាត់បន្ថយភាពគួរសម ដើម្បីងាយស្រួលហៅទៅតាមការទំនាក់ទំនងបែបទំនើប។ ឧទាហរណ៍ ក្នុងគ្រួសារ ឬតាមបណ្តាញសង្គម គេអាចហៅ "តា" ឬ "យាយ" ដោយមិនភ្ជាប់ពាក្យ "លោក" នៅពីមុខ។ ការកើនឡើងនៃឥទ្ធិពលវប្បធម៌បរទេស ជាពិសេសពីប្រទេសលោកខាងលិច ដែលមានការគោរពបែបសេរីជាង បានធ្វើឱ្យយុវជនមួយចំនួនមិនសូវយកចិត្តទុកដាក់លើការប្រើពាក្យគោរពជ្រាលជ្រៅដូចពីមុនទេ។ ទោះបីជាមានការផ្លាស់ប្ដូរក៏ដោយ គ្រួសារខ្មែរភាគច្រើននៅតែបន្តបង្រៀនកូនចៅឱ្យចេះប្រើពាក្យគោរពចំពោះញាតិមិត្តចាស់ទុំ និងសាច់ថ្លៃ។ ស្ថាប័នអប់រំក៏បានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលសីលធម៌ និងគុណធម៌នេះផងដែរ។ នេះបង្ហាញថា ការគោរពនៅតែជាតម្លៃសំខាន់ ដែលត្រូវថែរក្សាក្នុងសង្គមខ្មែរ ហើយអ្វីដែលសំខាន់បំផុត គឺការ រក្សាតុល្យភាព រវាងទំនៀមទម្លាប់បុរាណ និងការវិវឌ្ឍន៍នៃសង្គមសម័យទំនើប។ ការគោរពមិនមែនត្រឹមតែពាក្យសម្ដីនោះទេ តែសំខាន់បំផុតគឺផ្នត់គំនិត ការប្រព្រឹត្ត និងការចេះថ្លឹងថ្លែងកាលៈទេសៈឲ្យបានសមរម្យផងដែរ។ ដូច្នេះយុវជនគួរចេះបត់បែនតាមសម័យកាល តែមិនត្រូវបំភ្លេចឬសគល់វប្បធម៌របស់ខ្លួនឡើយ។ សរុបមក ពាក្យគោរពសម្រាប់ញាតិចាស់ទុំ និងសាច់ថ្លៃ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ ព្រោះវាជាការបង្ហាញនូវការដឹងគុណ ការគោរព និងការរក្សាសណ្តាប់ធ្នាប់សង្គមដែលមានតាំងពីបុរាណមក។ ទោះបីជាមានការផ្លាស់ប្ដូរតាមសម័យកាលក៏ដោយ តម្លៃនៃការគោរពនៅតែត្រូវបានថែរក្សា ហើយបន្តបង្រៀនដល់ក្មេងជំនាន់ក្រោយ ដើម្បីរក្សាអត្តសញ្ញាណជាតិ និងភាពសុខដុមរមនាក្នុងសង្គម។